ស្វាព្រាហ្មណ៍ ឬ ស្វាកន្ទុយវែង មិនត្រឹមតែជាប្រភេទសត្វព្រៃមួយប្រភេទប៉ុណ្ណោះទេ តែពួកវាបានក្លាយជាផ្នែកមួយដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វត្តមានរបស់ស្វាទាំងនេះបានបន្ថែមនូវភាពរស់រវើក ភាពអាថ៌កំបាំង និងភាពទាក់ទាញដល់ភ្ញៀវទេសចររាប់លាននាក់ដែលមកទស្សនាក្នុងមួយឆ្នាំៗ។ ទោះបីជាយ៉ាងណាក៏ដោយ អន្តរកម្មដោយផ្ទាល់រវាងមនុស្ស និងសត្វទាំងនេះ បាននិងកំពុងបង្កជាបញ្ហាប្រឈមមួយចំនួនដែរ។ វាទាមទារការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាលំនឹងអេកូឡូស៊ី សុខភាពសត្វព្រៃ និងសុវត្ថិភាពភ្ញៀវទេសចរផងដែរ។ ស្វាព្រាហ្មណ៍ គឺជាប្រភេទស្វាដែលរស់នៅយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាត្រូវបានគេប្រទះឃើញយ៉ាងច្រើននៅតាមតំបន់ព្រៃឈើ និងប្រាសាទបុរាណក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អង្គរវត្ត។ ពួកវាបានរស់នៅជាមួយប្រាសាទដ៏ចំណាស់ទាំងនេះអស់រយៈពេលរាប់រយសតវត្សរ៍មកហើយ។ ពួកវាបានក្លាយជាធាតុផ្សំដែលមិនអាចខ្វះបាននៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់អង្គរ និងជាចំណែកមួយដែលបន្ថែមភាពពិសេសដល់ទេសចរណ៍។ វត្តមានរបស់ស្វាទាំងនេះធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថាបានទស្សនាទាំងបេតិកភណ្ឌវប្បធម៌ដ៏រុងរឿង និងធម្មជាតិដ៏ស្រស់ត្រកាលក្នុងពេលតែមួយ។ ស្វាព្រាហ្មណ៍មានចរិតឆ្លាតវៃ រហ័សរហួន និងមានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងបរិស្ថានដែលមានមនុស្សអ៊ូអរ។ ពួកវាច្រើនរស់នៅជាហ្វូងតូចធំ ហើយតែងតែស្វែងរកចំណីតាមដើមឈើ ឬនៅក្បែរប្រាសាទនានា។ ភាពអង់អាច និងជំនាញរបស់ពួកវាក្នុងការឡើងដើមឈើ ដើរតាមដី ឬលោតនៅលើជញ្ជាំងប្រាសាទ តែងទាក់ទាញចំណាប់អារម្មណ៍ និងការថតរូបពីសំណាក់ភ្ញៀវទេសចរ។ សម្រាប់អ្នកទេសចរខ្លះ វត្តមានរបស់ស្វាគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយដែលធ្វើឱ្យដំណើរទស្សនកិច្ចទៅកាន់អង្គរវត្តកាន់តែមានន័យ និងមិនអាចបំភ្លេចបាន។ ទោះបីជាស្វាព្រាហ្មណ៍ជាផ្នែកមួយដ៏គួរឱ្យទាក់ទាញក៏ដោយ អន្តរកម្មដោយផ្ទាល់រវាងមនុស្ស និងស្វាក៏បានបង្កជាបញ្ហាប្រឈមជាច្រើនផងដែរ។ វាអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសុខភាព និងឥរិយាបថធម្មជាតិរបស់សត្វព្រៃទាំងនេះ ព្រមទាំងមានហានិភ័យសម្រាប់មនុស្សទៀតផង។ បញ្ហាធំបំផុត គឺការផ្តល់ចំណីអាហារឱ្យស្វាដោយផ្ទាល់ពីភ្ញៀវទេសចរ។ អាហារដូចជា នំប៉័ង នំស្រួយ ស្ករគ្រាប់ ឬសូម្បីតែផ្លែឈើដែលមនុស្សផ្តល់ឱ្យ បានធ្វើឱ្យស្វាផ្លាស់ប្តូរទម្លាប់ស្វែងរកចំណីធម្មជាតិរបស់ពួកវា។ ជំនួសឱ្យការស្វែងរកចំណីនៅក្នុងព្រៃ សត្វទាំងនេះកាន់តែស៊ាំទៅនឹងការរង់ចាំចំណីពីមនុស្ស ហើយបាត់បង់សភាវគតិក្នុងការស្វែងរក ឬបរបាញ់ចំណីដោយខ្លួនឯង។ ការពឹងផ្អែកទាំងនេះ បានធ្វើឱ្យពួកវាបាត់បង់ភាពប៉ិនប្រសប់ក្នុងការរស់រាននៅក្នុងព្រៃធម្មជាតិ។ នៅពេលដែលស្វាស៊ាំនឹងមនុស្ស ហើយរំពឹងថាទទួលបានចំណី ពួកវាអាចក្លាយជាកាច ឬឈ្លានពាននៅពេលមិនទទួលបានអ្វីដែលពួកវាចង់បាន។ ជាក់ស្ដែង ករណីស្វាឆក់របស់របរពីភ្ញៀវទេសចរដូចជា កាបូប មួក ទូរសព្ទ កាមេរ៉ា ឬសូម្បីតែអាហារដែលភ្ញៀវកាន់ គឺកើតមានជាញឹកញាប់។ ឥរិយាបថបែបនេះមិនត្រឹមតែបង្កការរំខានប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀងទេសចរទៀតផង។ នៅពេលដែលទទួលបានចំណីអាហារងាយស្រួល និងទៀងទាត់អាចបណ្ដាលឱ្យចំនួនស្វាកើនឡើងលើសលប់នៅក្នុងតំបន់ជាក់លាក់ណាមួយ។ ការកើនឡើងនេះនាំឱ្យមានការប្រកួតប្រជែងគ្នាខ្លាំងរវាងហ្វូងស្វាដើម្បីដណ្ដើមធនធានដែលពួកគេរំពឹងថានឹងបានពីមនុស្ស និងអាចបង្កបញ្ហាដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ផងដែរ។ វាថែមទាំង បង្កើតនូវភាពតានតឹង និងរញ៉េរញ៉ៃក្នុងចំណោមហ្វូងស្វាទៀតផង។ ម្យ៉ាងទៀត ចំណីអាហាររបស់មនុស្ស ជាពិសេសអាហារកែច្នៃដែលមានជាតិស្ករ ជាតិប្រៃ ឬខ្លាញ់ខ្ពស់ គឺមិនសមរម្យសម្រាប់សុខភាពស្វាឡើយ។ ពួកវាអាចមានបញ្ហារំលាយអាហារ ធាត់ជ្រុល និងអាចកើតជំងឺទឹកនោមផ្អែម ពុកធ្មេញ ឬជំងឺផ្សេងៗទៀតដែលបណ្ដាលមកពីរបបអាហារមិនត្រឹមត្រូវ។ នេះធ្វើឱ្យអាយុជីវិតរបស់ពួកវាថយចុះយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ ការផ្តល់ចំណីពីភ្ញៀវទេសចរ ក៏អាចបណ្ដាលឱ្យមានកាកសំណល់អាហារជាច្រើននៅតាមតំបន់ប្រាសាទ។ កាកសំណល់ទាំងនេះទាក់ទាញសត្វល្អិតដូចជាសត្វរុយ សត្វកន្លាត ឬសត្វកណ្ដុរ និងអាចបង្កបញ្ហាអនាម័យ បរិស្ថាន និងចម្លងរោគដល់សត្វព្រៃផ្សេងទៀត។ មួយវិញទៀត ស្វាអាចខាំ ឬខ្វាចភ្ញៀវទេសចរ ប្រសិនបើពួកវាមានអារម្មណ៍គំរាមកំហែង និងការពារកូន ឬការពារចំណីរបស់ពួកវា។ ការខាំ ឬខ្វាចអាចចម្លងមេរោគមួយចំនួនដូចជា ជំងឺឆ្កួត ឬមេរោគផ្សេងទៀតផង។ វាអាចទាមទារការព្យាបាលបន្ទាន់ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើមិនបានចាត់វិធានការទាន់ពេល។ ជាពិសេស ស្វាអាចឆក់យករបស់របរពីភ្ញៀវទេសចរដោយមិនបានចាប់អារម្មណ៍ ដែលបង្កការរំខាន ភាពតានតឹង និងការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវទៀតផង។ ដើម្បីធានាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៅអង្គរវត្ត ព្រមទាំងសុវត្ថិភាពសម្រាប់ទាំងមនុស្ស និងសត្វស្វា ការរក្សាលំនឹងរវាងភ្ញៀវទេសចរ និងស្វាគឺជាកិច្ចការចាំបាច់ដែលទាមទារការចូលរួមពីគ្រប់ភាគី។ ដូច្នេះហើយ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធគួរតែបន្ត និងពង្រឹងការដាក់ស្លាកសញ្ញាបម្រាមធំៗអោយបានច្បាស់លាស់ និងពហុភាសាដូចជា ខ្មែរ អង់គ្លេស ចិន និងកូរ៉េ។ ជាពិសេស នៅតាមតំបន់ប្រាសាទនានា និងកន្លែងដែលមានស្វាច្រើនផ្សេងទៀត។ ស្លាកសញ្ញាទាំងនោះគួរតែបញ្ជាក់យ៉ាងច្បាស់អំពី ការហាមឃាត់ដាច់ខាតមិនឱ្យផ្តល់ចំណីអាហារដល់ស្វា និងផលវិបាកនៃការមិនគោរពតាម។ មិនត្រឹមតែប៉ុណ្ណោះ គួរតែមានការរៀបចំលិខិត្តប័ណ្ណណែនាំ ឬវីដេអូខ្លីៗដែលបង្ហាញអំពីឥរិយាបថត្រឹមត្រូវនៅពេលជួបស្វាព្រាហ្មណ៍ និងហានិភ័យនៃការផ្តល់ចំណី។ ឯកសារទាំងនេះអាចចែកចាយនៅតាមកន្លែងលក់សំបុត្រ សណ្ឋាគារ ផ្ទះសំណាក់ ឬបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ វាតម្រូវឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ពន្យល់ដល់ភ្ញៀវទេសចររបស់ពួកគេអំពីសារៈសំខាន់នៃការមិនផ្តល់ចំណី និងរបៀបប្រព្រឹត្តជាមួយសត្វព្រៃ ដើម្បីធានាបាននូវការយល់ដឹង។ ការដាក់ពិន័យជាប្រាក់ចំពោះភ្ញៀវទេសចរណាដែលត្រូវបានគេរកឃើញថាផ្តល់ចំណីដល់ស្វាក៏ចាំបាច់ដែរ។ ការពិន័យបែបនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការរារាំងដ៏មានប្រសិទ្ធភាព។ ការបង្កើនការល្បាតរបស់បុគ្គលិកអភិរក្ស ឬសន្តិសុខនៅតាមតំបន់ដែលមានស្វាច្រើន ដើម្បីឃ្លាំមើល និងទប់ស្កាត់ការផ្តល់ចំណី ក៏ដូចជាផ្តល់ការណែនាំផ្ទាល់ដល់ភ្ញៀវទេសចរក៏សំខាន់ដែរ។ ក្នុងករណីដែលចំនួនស្វាកើនឡើងលើសលប់ ឬក្លាយជាកាចខ្លាំង ហើយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ឬសុវត្ថិភាពមនុស្ស អាជ្ញាធរគួរតែមានផែនការគ្រប់គ្រងបន្ថែមទៀតដល់ភ្ញៀវទេសចរ។ គួរតែមានការគ្រប់គ្រងចំនួនស្វាប្រកបដោយក្រមសីលធម៌ និងវិទ្យាសាស្ត្រ ដោយសហការជាមួយអ្នកជំនាញសត្វព្រៃ។ រួមជាមួយគ្នានេះផងដែរ គួរតែបង្កើនការដាំដើមឈើហូបផ្លែដែលជាអាហារធម្មជាតិរបស់ស្វានៅក្នុងព្រៃជុំវិញតំបន់ប្រាសាទ។ នេះនឹងជំរុញឱ្យពួកវាស្វែងរកចំណីដោយខ្លួនឯង កាត់បន្ថយការពឹងផ្អែកលើមនុស្ស និងរក្សាសភាវគតិធម្មជាតិរបស់ពួកវា។ ត្រូវរៀបចំ និងគ្រប់គ្រងប្រព័ន្ធប្រមូល និងចោលកាកសំណល់ សំរាមឱ្យបានត្រឹមត្រូវនៅតាមតំបន់ទេសចរណ៍ ដើម្បីកុំឱ្យស្វាអាចស្វែងរកចំណីពីកន្លែងចាក់សំរាម ឬធុងសំរាមបើកចំហ។ ម្យ៉ាងវិញទៀត ជៀសវាងការប៉ះពាល់ ការលេងសើច ឬព្យាយាមចាប់ស្វា ព្រោះពួកវាអាចខាំ ឬខ្វាចនៅពេលភ្ញៀវមិនបានចាប់អារម្មណ៍។ គួរតែរក្សាគម្លាតសមរម្យពីស្វាយ៉ាងហោចណាស់ពី ៥ ទៅ ១០ ម៉ែត្រ ជាពិសេសនៅពេលពួកវាមានកូន ឬកំពុងស៊ីចំណី។ ភ្ញៀវទេសចរ ត្រូវរក្សាទុកកាបូប កាមេរ៉ា ទូរសព្ទ ឬរបស់របរផ្សេងទៀតឱ្យបានជិតខ្លួន និងកុំទុកចោលព្រោះស្វាមានភាពរហ័សរហួន និងអាចឆក់យកបាន។ កុំកាន់ ឬញ៉ាំចំណីអាហារនៅក្បែរស្វា ព្រោះពួកវាមានក្លិនឈ្ងុយ និងអាចព្យាយាមមកឆក់យក។ កុំព្យាយាមតទល់ជាមួយស្វា ប្រសិនបើវាឆក់យករបស់របរណាមួយ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ហើយអ្នកគួររាយការណ៍ទៅបុគ្គលិកនៅជិតនោះ។ តាមរយៈការអនុវត្តដំណោះស្រាយដ៏ទូលំទូលាយទាំងនេះ និងការចូលរួមយ៉ាងសកម្មពីសំណាក់ភ្ញៀវទេសចរ អាជ្ញាធរ និងសហគមន៍។ យើងអាចរួមចំណែករក្សាលំនឹងរវាងភ្ញៀវទេសចរ និងស្វាព្រាហ្មណ៍នៅអង្គរវត្ត។ វាមិនត្រឹមតែធានាបាននូវសុវត្ថិភាព និងបទពិសោធន៍ទស្សនាដ៏ល្អប្រសើរនោះទេ តែថែមទាំងជួយការពារដល់សុខភាព និងឥរិយាបថធម្មជាតិរបស់ស្វាទៀតផង។ ព្រមទាំងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិ របស់តំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យនេះសម្រាប់មនុស្សជំនាន់ក្រោយ។